សម្លងុាំង៉ូវសាច់មាន់ គឺជាម្ហូបខ្មែរមួយមុខ ដែលល្បីល្បាញដោយសារវាមានរសជាតិជូរអែមប្រៃ ហើយឆ្ងាញ់ប្លែក ដែលផ្សំពីជាតិប្រៃល្មមរបស់ក្រូចឆ្មាងុាំង៉ូវនិងក្លិនឈ្ងុយរបស់គ្រឿងរំលីង។ មុខម្ហូបនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាទេ តែក៏ងាយស្រួលធ្វើផងដែរ។ មួយវិញទៀត វាក៏ជាជម្រើសល្អសម្រាប់បរិភោគជាមួយបាយពេលថ្ងៃត្រង់ ឬពេលល្ងាចដែរ។ រសជាតិរបស់សម្លនេះមានភាពលេចធ្លោខុសពីសម្លធម្មតា ហើយវាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ប្តូររសជាតិ និងសាកអ្វីដែលថ្មីដែរ។ រសជាតិជូរអែម និងប្រៃរបស់សម្លនេះជួយបង្កើនចំណង់អាហាររបស់យើង ជាពិសេសពេលបានបរិភោគជាមួយបាយសក្ដៅៗ។ សាច់មាន់នៅក្នុងសម្លងុាំង៉ូវនេះ ផ្តល់នូវប្រូតេអ៊ុីនខ្ពស់ ដែលចាំបាច់សម្រាប់ការលូតលាស់ និងជួសជុលកោសិកា សាច់ដុំក្នុងរាងកាយ។ ចំណែកឯ ខ្ញី រំដេង និងខ្ទឹមស សុទ្ធតែជាគ្រឿងទេសដែលមានអត្ថប្រយោជន៍ចំពោះសុខភាព។ រីឯខ្ទឹមសនៅក្នុងសម្លនេះវិញ វាអាចប្រឆាំងបាក់តេរី និងជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ដើម្បីចម្អិនសម្លមួយមុខនេះ គ្រឿងផ្សំសំខាន់ៗដែលអ្នកត្រូវការគឺ សាច់មាន់ និង ក្រូចឆ្មាងុាំង៉ូវ។ ចំពោះសាច់មាន់ យើងអាចប្រើមាន់ស្រែ ប៉ុន្តែសាច់វារាងស្វិតបន្តិច ឬអាចប្រើមាន់សាច់ ដែលឆាប់ផុយ និងឆ្អិនលឿនក៏បាន។ យើងគួរតែជ្រើសរើសផ្នែកណាដែលមានទាំងឆ្អឹង និងខ្លាញ់ ដូចជាភ្លៅ ស្លាប ដើម្បីឱ្យសម្លមានរសជាតិឆ្ងាញ់។ យើងត្រូវកាត់សាច់មាន់ជាដុំធំៗល្មម លាងទឹកឱ្យស្អាត រួចប្រឡាក់អំបិល ឬម្រេចទុកចោលបន្តិច ដើម្បីឱ្យសាច់កាន់តែមានជាតិ។ នៅពេលជ្រើសរើសក្រូចឆ្មាងុាំង៉ូវសម្រាប់ចម្អិន អ្នកអាចប្រើទាំង ងុាំង៉ូវរបស់ខ្មែរ និងវៀតណាម ដើម្បីឱ្យសម្លរបស់អ្នកមានក្លិនឈ្ងុយឆ្ងាញ់។ ក្រូចឆ្មាងុាំង៉ូវផ្ដល់រសជាតិប្រៃ ជូរតិចៗ និងក្លិនឈ្ងុយមួយបែប ដែលធ្វើឱ្យសម្លនេះមានលក្ខណៈប្លែកពីសម្លដទៃ។ យើងត្រូវលាងសម្អាតក្រូចងុាំង៉ូវឱ្យបានល្អ ហើយបើសិនវាប្រៃខ្លាំង យើងអាចលាងទឹកច្រើនដង ឬត្រាំទឹកវាបន្តិចដើម្បីឱ្យអស់ជាតិប្រៃ រួចសឹមហាន់ជាចំណិតស្តើងៗ ឬកាត់ជាដុំៗ។ គ្រឿងរំលីង និងគ្រឿងទេសសំខាន់ៗរួមមាន ខ្ទឹមស ខ្ទឹមក្រហម រុំដេង ស្លឹកក្រូចសើច ម្ទេសដៃនាង ទឹកត្រី ស្ករស ប៊ីចេង អំបិល និងប្រេងឆា។ ហើយបន្លែ និងគ្រឿងសម្រាប់តុបតែងសម្លមានដូចជា ជីរណា ខ្ទឹមបំពង ម្ទេសស្រស់ហាន់ល្អិតៗ សម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរ។ គន្លឹះក្នុងការរៀបចំ និងចម្អិនគឺ ដំបូងត្រូវរំលីងខ្ទឹមស ខ្ទឹមក្រហម ខ្ញី និងរុំដេង ឱ្យឈ្ងុយល្អមុននឹងដាក់សាច់ចូល។ គេត្រូវរំលីងសាច់មាន់ជាមួយគ្រឿងជាមុនសិន រហូតដល់សាច់ឡើងពណ៌ស ដើម្បីប្រាកដថាសាច់ឆ្អិនសព្វល្អ និងចូលជាតិជាមួយគ្រឿង។ បន្ទាប់មកចាក់ទឹកល្មមឱ្យលិចសាច់ ហើយរម្ងាស់ឱ្យបានយូរបន្តិច ដើម្បីឱ្យសាច់ផុយ និងចេញជាតិល្អទៅក្នុងសម្ល។ រសជាតិរបស់សម្លងុាំង៉ូវសាច់មាន់ គឺអាស្រ័យលើការលៃលកជាតិ ជូរ អែម និងប្រៃ ពីក្រូចងុាំង៉ូវ ទឹកត្រី រួមទាំងអំបិលផងដែរ។ ចំពោះ របៀបធ្វើវិញគេត្រូវលាងសាច់មាន់ឲ្យស្អាត រួចប្រឡាក់ជាមួយអំបិលបន្តិចទុកមួយឡែក។ គេត្រូវលាងងុាំង៉ូវឲ្យស្អាត ជាពិសេសបើមានជាតិប្រៃខ្លាំង អាចលាងទឹកច្រើនដង រួចហាន់ជាចំណិតៗ ឬជាដុំៗ តាមទំហំដែលអ្នកចង់បាន។ ក្រោយមក ដាក់ឆ្នាំងលើចង្ក្រាន រួចចាក់ប្រេងឆាចូល ពេលប្រេងក្ដៅ ដាក់ខ្ទឹមសចិញ្ច្រាំ និងខ្ទឹមក្រហមចិញ្ច្រាំចូល រំលីងឲ្យឈ្ងុយ។ បន្ទាប់មកដាក់រំដេងហាន់ចូល រំលីងបន្តរហូតដល់ជះក្លិនឈ្ងុយ។ បន្ទាប់ពីរំលីងគ្រឿងឈ្ងុយហើយ ដាក់សាច់មាន់ដែលបានប្រឡាក់រួចចូល។ យើងត្រូវបន្តរំលីងសាច់មាន់រហូតដល់ឡើងពណ៌ស និងឆ្អិនបន្តិច រួចដាក់ក្រូចងាំង៉ូវចូលទៅក្នុងឆ្នាំងសាច់មាន់ ហើយកូរឲ្យសព្វ។ រួចចាក់ទឹកចូលឱ្យលិចសាច់ ហើយបន្ថែមស្លឹកក្រូចសើច និងម្ទេសដៃនាង ហើយរម្ងាស់ទុកប្រហែល ១០ទៅ១៥ នាទី ឬរហូតដល់សាច់មាន់ផុយល្អ។ បន្ទាប់ពីសាច់មាន់ផុយល្អហើយ ដាក់ទឹកត្រី ស្ករស និងប៊ីចេងចូល រួចភ្លក្សរសជាតិលៃលកឱ្យល្មមតាមចំណូលចិត្ត។ ក្រោយពីនោះ អាចបិទភ្លើង រួចដួសសម្លដាក់ចាន ហើយរោយ ជីរណាលើបន្តិច មុននឹងទទួលទានជាមួយបាយសជាការស្រេច។ សម្លងុាំង៉ូវសាច់មាន់ គឺជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងងាយស្រួលធ្វើ ហើយស័ក្តិសមសម្រាប់ទទួលទានជាអាហារប្រចាំថ្ងៃ។ សម្លងុាំង៉ូវសាច់មាន់គឺជាម្ហូបមួយមុខដែលបង្ហាញពីភាពសម្បូរបែប និងការច្នៃប្រឌិតនៃម្ហូបខ្មែរ។ វាឆ្លុះបញ្ចាំងពីការប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក និងបច្ចេកទេសចម្អិនអាហារបែបប្រពៃណី។ ម្ហូបនេះបង្ហាញពីរបៀបដែលប្រជាជនខ្មែរប្រើប្រាស់ក្រូចងុាំង៉ូវ ដើម្បីបង្កើតរសជាតិឆ្ងាញ់ប្លែក និងអាចរក្សាទុកបានយូរ។ សរុបមក សម្លងុាំង៉ូវសាច់មាន់ មិនមែនត្រឹមតែជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ម្ហូបអាហារ និងរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ។